ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនត្រឹមតែជាពេលវេលានៃការជួបជុំគ្រួសារ និងការគោរពសក្ការៈដល់បុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏រ៉ូមែនទិកបំផុតសម្រាប់គូស្នេហ៍ក្នុងការស្វែងយល់ចិត្តគ្នា និងកសាងអនុស្សាវរីយ៍តាមរយៈការរៀបចំអាហារដែរ។ ការជួយគ្នាវេច "នំអន្សម" គឺជាសកម្មភាពដ៏រ៉ូមែនទិកបែបបុរាណ ដែលបង្ហាញពីការរួមសាមគ្គី និងភាពអត់ធ្មត់រវាងគូស្នេហ៍។ សកម្មភាពដែលបុរសជួយបុកគ្រឿង និងនារីជួយរុំស្លឹកចេក ឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អឥតខ្ចោះក្នុងទំនាក់ទំនងដែលកំពុងលូតលាស់។ ក្លិនឈ្ងុយនៃ "សម្លការី" ដែលកំពុងរម្ងាស់លើចង្ក្រាន តែងតែនាំមកនូវអារម្មណ៍កក់ក្ដៅ និងក្ដីសង្ឃឹមសម្រាប់ឆ្នាំថ្មីដ៏ផ្អែមល្ហែម។ ការដើរផ្សារទិញគ្រឿងទេសរួមគ្នា ដើម្បីត្រៀមធ្វើម្ហូបទទួលទេវតាឆ្នាំថ្មី បង្កើតបានជាភាពស្និទ្ធស្នាលយ៉ាងជ្រាលជ្រៅ។ ការរៀនធ្វើ "នំគម" ឬ "នំអន្សម" តាមរូបមន្តគ្រួសាររបស់ម្ខាងៗ គឺជាការផ្ដល់តម្លៃ និងការទទួលយកវប្បធម៌គ្រួសារឱ្យគ្នាទៅវិញទៅមក។ ការដែលនារីផ្ញើនំដែលខ្លួនវេចដោយផ្ទាល់ដៃទៅឱ្យបុរស គឺជាសារស្នេហាដ៏មានន័យបំផុតមួយ។ សកម្មភាពអង្គុយយាមចង្ក្រានស្ងោរនំអន្សមនៅពេលយប់ជ្រៅ គឺជាពេលវេលាដ៏រ៉ូមែនទិកសម្រាប់ការជជែកគ្នាលេងបែបស៊ីជម្រៅ។ ការជួយគ្នារៀបចំ "ផ្កាភ្ញី" និង "ផ្លែឈើប្រាំមុខ" ដាក់លើតុទទួលទេវតា បង្ហាញពីការកសាងអនាគតរួមគ្នាក្នុងភាពចម្រុងចម្រើន។ រាល់ស្នាមញញឹមដែលកើតចេញពីការរៀបចំម្ហូបចូលឆ្នាំ គឺជាថាមពលវិជ្ជមានដែលជួយពង្រឹងចំណងមេត្រីភាព។ ការដែលប្ដីប្រពន្ធ ឬគូស្នេហ៍អាចសើចសប្បាយជាមួយគ្នាពេលកំពុងធ្វើម្ហូបដែលពិបាកធ្វើ បង្ហាញពីភាពចុះសម្រុងគ្នាយ៉ាងខ្លាំង។ នំអន្សម ដែលមានរាងវែង និងមូល ជានិមិត្តរូបនៃភាពរឹងមាំ និងការរួបរួមគ្នាដែលមិនអាចបំបែកបាននៃសេចក្ដីស្រឡាញ់។ ការចែករំលែក "សម្លការី" ដែលមានពណ៌មាសស្រស់ស្អាត ជានិមិត្តរូបនៃជីវិតស្នេហាដ៏មានពន្លឺ និងទ្រព្យសម្បត្តិមហាសាល។ នំគម ដែលមានរសជាតិផ្អែម និងទន់ល្មើយ ប្រៀបដូចជាការផ្ដោះប្ដូរពាក្យសម្ដីផ្អែមល្ហែមរវាងមនុស្សពីរនាក់។ ការញ៉ាំ "ផ្លែឈើប្រាំមុខ" រួមគ្នា ជាការប្រាថ្នាសុំនូវសុភមង្គល និងការយល់ចិត្តគ្នាពេញមួយឆ្នាំថ្មី។ នំបទ ដែលមានស្រទាប់ច្រើនតម្រួតលើគ្នា ប្រៀបដូចជាអនុស្សាវរីយ៍ល្អៗដែលយើងបានសាងជាមួយគ្នាកន្លងមក។ ការជូន "នំអន្សមជ្រូក" ទៅឱ្យចាស់ទុំខាងដៃគូ គឺជាការបង្ហាញពីឥរិយាបថ និងការផ្ដល់តម្លៃដល់គ្រួសារម្ខាងទៀត។ រសជាតិដូងខ្ទិះដ៏ឈ្ងុយឆ្ងាញ់ក្នុងបង្អែមចូលឆ្នាំ រំលឹកយើងឱ្យចេះថែរក្សាភាពផ្អែមល្ហែមក្នុងស្នេហាកុំឱ្យប្រែប្រួល។ ការញ៉ាំ "នំអន្សមចេក" ដែលមានរសជាតិជូរអែមបន្តិច បង្ហាញពីការយល់ដឹងថាជីវិតស្នេហាតែងមានគ្រប់រសជាតិ។ រាល់គ្រាប់អង្ករដំណើបដែលស្អិតជាប់គ្នា ជានិមិត្តរូបនៃបេះដូងពីរដែលតែងតែនៅក្បែរគ្នាជានិច្ច។ ការរៀបចំអាហារដ៏ប្រណីតក្នុងថ្ងៃចូលឆ្នាំ គឺជាការអបអរសាទរចំពោះវត្តមានរបស់គ្នាទៅវិញទៅមកក្នុងជីវិត។ ការនាំដៃគូទៅ "វត្ដអារាម" ជាមួយចានស្រាក់ដែលមានម្ហូបឆ្ងាញ់ៗ គឺជាមោទនភាព និងភាពរ៉ូមែនទិកបែបប្រពៃណីខ្មែរ។ ការអង្គុយញ៉ាំបាយជុំគ្នាលើកម្រាលព្រំក្នុងថ្ងៃចូលឆ្នាំ បង្កើតបានជាបរិយាកាសកក់ក្ដៅដែលលើសពីការញ៉ាំអាហារធម្មតា។ ការដែលបុរសចេះដួសម្ហូបឱ្យនារី និងចាស់ទុំក្នុងពេលជួបជុំ បង្ហាញពីភាពជាមេគ្រួសារដ៏ល្អ និងកក់ក្ដៅ។ ការថតរូបភាពគូជាមួយនំអន្សម និងសម្លការី គឺជាការរក្សាទុកនូវរាល់អនុស្សាវរីយ៍នៃ "ឆ្នាំដំបូងដែលជួបគ្នា"។ សកម្មភាពលាងចាន និងរៀបចំសម្ភារៈផ្ទះបាយជាមួយគ្នាក្រោយពិធីជប់លៀង ច្រើនតែមានភាពស្និទ្ធស្នាល និងសប្បាយរីករាយ។ ការដែលដៃគូចងចាំនូវមុខម្ហូបដែលយើងចូលចិត្តញ៉ាំបំផុតក្នុងឱកាសបុណ្យចូលឆ្នាំ ធ្វើឱ្យយើងមានអារម្មណ៍ថាពិសេសបំផុត។ ការសន្ទនាអំពីគម្រោងការងារក្នុងឆ្នាំថ្មី ខណៈពេលកំពុងញ៉ាំអាហារ ជួយឱ្យយើងកាន់តែយល់ពីសុបិនរបស់គ្នា។ ភាពស្ងប់ស្ងាត់ដ៏មានន័យនៅពេលសម្លឹងភ្នែកគ្នាឆ្លងកាត់ផ្សែងធូប និងក្លិនម្ហូប បង្កើតបានជាចំណងមន្តស្នេហ៍។ ការញ៉ាំ "បង្អែមបបរត្នោត" ត្រជាក់ៗនៅពេលរសៀលនៃថ្ងៃចូលឆ្នាំ ជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងបំបាត់ភាពហត់នឿយ។ រាល់ការញ៉ាំអាហារក្នុងថ្ងៃចូលឆ្នាំ គឺជាការសន្យាថ្មីមួយថានឹងបន្តដើរលើផ្លូវជីវិតជាមួយគ្នាដោយភាពជឿជាក់។ តុអាហារក្នុងថ្ងៃចូលឆ្នាំខ្មែរ គឺជាកន្លែងដែលរំសាយរាល់ការអន់ចិត្ត និងពង្រឹងសេចក្ដីស្រឡាញ់ឱ្យកាន់តែស្អិតរមួត។ ការដែលយើងអាចសើចដាក់គ្នាបាននៅពេលធ្វើនំខុសរូបរាង បង្ហាញពីភាពស្និទ្ធស្នាលដែលគ្មានការប្រកាន់។ រសជាតិម្ហូបដែលយើងជួយគ្នាធ្វើ តែងតែឆ្ងាញ់ជាងម្ហូបដែលទិញពីផ្សារ ដោយសារតែវាមាន "គ្រឿងទេសនៃក្ដីស្រឡាញ់"។ ការញ៉ាំអាហារជុំគ្នាជាមួយសាច់ញាតិខាងដៃគូ គឺជាជំហានសំខាន់ក្នុងការកសាងទំនុកចិត្ត និងភាពកក់ក្ដៅ។ ការផ្ញើសារសួរសុខទុក្ខ និងសួរពីរឿងម្ហូបអាហារទៅកាន់ដៃគូដែលនៅឆ្ងាយ បង្ហាញពីការនឹកនាដ៏ជ្រាលជ្រៅ។ ការដែលបុរសចេះជួយលើកម្ហូប និងរៀបចំកន្លែងអង្គុយឱ្យនារីក្នុងថ្ងៃជួបជុំ បង្ហាញពីការផ្ដល់តម្លៃខ្ពស់បំផុត។ សូម្បីតែការញ៉ាំបាយសាមញ្ញៗជាមួយ "ត្រីអាំង និងទឹកត្រីស្វាយ" ក៏មានន័យដែរ ប្រសិនបើមានមនុស្សជាទីស្រឡាញ់នៅក្បែរ។ ការរៀបចំអាហារសម្រាប់ទទួលទេវតាឆ្នាំថ្មី បណ្ដុះឱ្យយើងមានស្មារតីចេះរៀបចំជីវិតឱ្យមានសណ្ដាប់ធ្នាប់ និងភាពរុងរឿង។ សេចក្ដីស្រឡាញ់ក្នុងថ្ងៃចូលឆ្នាំខ្មែរ ប្រៀបដូចជា "នំអន្សម" ដែលត្រូវការការវេចខ្ចប់ដោយយកចិត្តទុកដាក់ទើបមានរូបរាងស្អាត។ ការចែករំលែកអាហារគឺជាការចែករំលែកពរជ័យ និងក្ដីសង្ឃឹមសម្រាប់ឆ្នាំថ្មីដ៏ល្អប្រសើរ។ ម្ហូបអាហារគឺជាភាសាស្នេហាមួយដែលជួយឱ្យយើងយល់ចិត្តគ្នាដោយមិនបាច់ប្រើពាក្យសម្តីច្រើន។ ចូរឱ្យរាល់រសជាតិអាហារក្នុងថ្ងៃចូលឆ្នាំ រំលឹកយើងឱ្យចេះរក្សាសាមគ្គីភាព និងក្ដីស្រឡាញ់ឱ្យបានគង់វង្ស។ ភាពផ្អែមល្ហែមនៃឆ្នាំថ្មី ចាប់ផ្ដើមចេញពីការយកចិត្តទុកដាក់លើអាហារមួយពេលដែលយើងរៀបចំជួបគ្នា។ ការញ៉ាំអាហារចូលឆ្នាំខ្មែរ គឺជាការរំលឹកដល់ឫសគល់វប្បធម៌ និងការកសាងអនាគតដ៏ស្រស់បំព្រង។ មិនថាមានម្ហូបច្រើន ឬតិចឡើយ សំខាន់បំផុតគឺយើងបានញ៉ាំវាជាមួយគ្នាដោយក្ដីសុខ និងមោទនភាព។